ការជ្រើសរើសទីកន្លែងសម្រាប់ទិញទំនិញប្រចាំថ្ងៃគឺជាផ្នែកមួយដ៏សំខាន់នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ ការចូលទៅក្នុងផ្សារទំនើបផ្តល់ឱ្យយើងនូវអារម្មណ៍ស្រស់ស្រាយដោយសារតែមានម៉ាស៊ីនត្រជាក់ត្រជាក់ល្ហឹមជានិច្ច។ បរិយាកាសនៅក្នុងផ្សារទំនើបមានលក្ខណៈស្អាតបាតមានរបៀបរៀបរយដែលធ្វើឱ្យការដើរទិញអីវ៉ាន់មានភាពរីករាយ។ យើងមិនចាំបាច់បារម្ភអំពីបញ្ហាកម្ដៅថ្ងៃហួតហែងឬការទទឹកភ្លៀងនៅពេលដែលយើងកំពុងជ្រើសរើសទំនិញនោះឡើយ។ ម៉ោងបើកដំណើរការរបស់ផ្សារទំនើបមានភាពបត់បែនខ្លាំងដោយយើងអាចទៅទិញបានតាំងពីព្រឹករហូតដល់យប់ជ្រៅ។ ពន្លឺភ្លើងនៅក្នុងផ្សារទំនើបត្រូវបានរៀបចំយ៉ាងភ្លឺច្បាស់ដែលជួយឱ្យយើងមើលឃើញទំនិញបានគ្រប់ជ្រុងជ្រោយ។ រទេះរុញនិងកន្ត្រកដាក់ទំនិញត្រូវបានរៀបចំទុកជាស្រេចនៅមាត់ទ្វារដើម្បីបង្កលក្ខណៈងាយស្រួលដល់អតិថិជន។ តន្ត្រីស្រាលៗដែលចាក់នៅក្នុងផ្សារទំនើបជួយកាត់បន្ថយភាពតានតឹងនិងធ្វើឱ្យយើងចង់ដើរមើលទំនិញយូរៗ។ គ្រប់បញ្ជរលក់ទំនិញនីមួយៗត្រូវបានបែងចែកតាមប្រភេទច្បាស់លាស់ងាយស្រួលក្នុងការស្វែងរកអ្វីដែលយើងត្រូវការ។ តម្លៃទំនិញនីមួយៗត្រូវបានបិទនៅលើស្លាកយ៉ាងត្រឹមត្រូវដែលជួយឱ្យយើងអាចគ្រប់គ្រងថវិកាបានយ៉ាងល្អ។ អតិថិជនមិនចាំបាច់ចំណាយពេលយូរក្នុងការតថ្លៃជាមួយអ្នកលក់ដូចកាលពីយើងទៅទិញនៅផ្សារធម្មតានោះទេ។ ប្រព័ន្ធទូទាត់ប្រាក់តាមរយៈកម្មវិធីធនាគារក្នុងទូរស័ព្ទដៃមានភាពរហ័សទាន់ចិត្តនិងមានសុវត្ថិភាពខ្ពស់បំផុត។ ការប្រើប្រាស់កាតធនាគារដើម្បីទូទាត់ប្រាក់ជួយកាត់បន្ថយការកាន់សាច់ប្រាក់សុទ្ធតាមខ្លួនច្រើនលើសលប់។ វិក្កយបត្រដែលចេញដោយម៉ាស៊ីនមានបញ្ជាក់ព័ត៌មានលម្អិតអំពីឈ្មោះទំនិញនិងតម្លៃដែលយើងបានចំណាយពិតប្រាកដ។ ភាពច្បាស់លាស់នៃតម្លៃធ្វើឱ្យយើងមានទំនុកចិត្តខ្ពស់ថាមិនត្រូវបានគេភូតភរឬលក់កាត់ថ្លៃមកលើរូបយើងឡើយ។ បុគ្គលិកនៅតាមបញ្ជរគិតប្រាក់តែងតែបង្ហាញអាកប្បកិរិយារួសរាយរាក់ទាក់និងជួយរៀបចំអីវ៉ាន់ដាក់ថង់ជូន។ បន្លែនិងផ្លែឈើនៅក្នុងផ្សារទំនើបត្រូវបានគេលាងសម្អាតយ៉ាងស្អាតនិងវេចខ្ចប់ក្នុងប្រអប់ដែលមានសោភ័ណភាព។ សាច់ស្រស់គ្រប់ប្រភេទត្រូវបានរក្សាទុកក្នុងទូត្រជាក់ដែលមានសីតុណ្ហភាពត្រឹមត្រូវដើម្បីរក្សាគុណភាពបានយូរ។ នៅលើសំបកវេចខ្ចប់នីមួយៗមានបិទកាលបរិច្ឆេទឈប់ប្រើប្រាស់ច្បាស់លាស់ដែលផ្ដល់សុវត្ថិភាពដល់អ្នកប្រើប្រាស់។ យើងអាចដឹងពីប្រភពដើមនៃផលិតផលតាមរយៈព័ត៌មានដែលបានសរសេរនៅលើស្លាកសញ្ញានៃទំនិញនីមួយៗ។ ការរៀបចំទំនិញដាក់លើធ្នើរមានសណ្តាប់ធ្នាប់ល្អដែលជួយការពារមិនឱ្យមានការប៉ះទង្គិចខូចខាតដល់ផលិតផល។ អនាម័យគឺជាចំណុចអាទិភាពបំផុតដែលផ្សារទំនើបតែងតែយកចិត្តទុកដាក់ដើម្បីទាក់ទាញចិត្តភ្ញៀវឱ្យមកទិញ។ គ្រឿងសមុទ្រស្រស់ៗត្រូវបានដាក់លើទឹកកកយ៉ាងមានរបៀបដែលមើលទៅពិតជាមានភាពទាក់ទាញនិងគួរឱ្យចង់ទិញ។ ទំនិញដែលបានវេចខ្ចប់រួចរាល់ជួយសន្សំសំចៃពេលវេលារបស់យើងក្នុងការរង់ចាំអ្នកលក់រៀបចំឱ្យដូចនៅផ្សារ។ ផ្សារទំនើបគឺជាកន្លែងតែមួយដែលយើងអាចរកទិញបានគ្រប់យ៉ាងចាប់ពីម្ហូបអាហាររហូតដល់សម្ភារៈប្រើប្រាស់។ អ្នកអាចទិញគ្រឿងកំប៉ុងនិងគ្រឿងទេសសម្រាប់ចម្អិនម្ហូបបានគ្រប់មុខនៅក្នុងជួរធ្នើរតែមួយដែលនៅជិតគ្នា។ ផ្នែកលក់សម្ភារៈផ្ទះបាយមានជម្រើសច្រើនដូចជាឆ្នាំងខ្ទះនិងចានស្លាបព្រាដែលមានម៉ាកល្បីៗនិងគុណភាពខ្ពស់។ គ្រឿងអេឡិចត្រូនិចខ្នាតតូចដូចជាឆ្នាំងដាំបាយឬកំសៀវទឹកក្តៅក៏មានលក់នៅទីនោះដែរដោយមិនបាច់ទៅឆ្ងាយ។ ការទិញទំនិញក្នុងកន្លែងតែមួយជួយសន្សំសំចៃថ្លៃសាំងនិងពេលវេលាធ្វើដំណើររបស់អ្នកបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ សម្រាប់អ្នកដែលមានភាពមមាញឹកខ្លាំងការមកផ្សារទំនើបគឺជាជម្រើសដ៏ល្អបំផុតដើម្បីទិញអីវ៉ាន់ឱ្យបានគ្រប់មុខ។ យើងអាចទិញសម្លៀកបំពាក់និងស្បែកជើងថ្មីៗបានក្នុងពេលតែមួយជាមួយការទិញបន្លែត្រីសាច់សម្រាប់ចម្អិន។ កន្លែងចតយានយន្តមានភាពធំទូលាយនិងមានសន្តិសុខយាមកាមត្រឹមត្រូវដែលធ្វើឱ្យយើងមានអារម្មណ៍ថាមានសុវត្ថិភាព។ កម្មវិធីសន្សំពិន្ទុសម្រាប់សមាជិកជួយឱ្យយើងទទួលបានអត្ថប្រយោជន៍បន្ថែមរាល់ពេលដែលយើងចំណាយប្រាក់។ ការបញ្ចុះតម្លៃពិសេសនៅថ្ងៃចុងសប្តាហ៍គឺជាឱកាសដ៏ល្អសម្រាប់អ្នកដែលចង់សន្សំថវិកាក្នុងការទិញទំនិញ។ ប័ណ្ណបញ្ចុះតម្លៃដែលទទួលបានពីការទិញលើកមុនអាចយកមកប្រើប្រាស់ដើម្បីកាត់បន្ថយការចំណាយនៅលើកក្រោយ។ កម្មវិធីទិញមួយថែមមួយលើផលិតផលប្រើប្រាស់ប្រចាំថ្ងៃជួយឱ្យគ្រួសារនីមួយៗចំណេញប្រាក់បានមួយកម្រិតទៀត។ ការផ្ដល់ជូនកាដូអនុស្សាវរីយ៍នៅក្នុងឱកាសបុណ្យទានផ្សេងៗជួយបង្កើនភាពជិតស្និទ្ធរវាងផ្សារនិងអតិថិជន។ ការចុះឈ្មោះជាសមាជិកជួយឱ្យយើងទទួលបានព័ត៌មានមុនគេអំពីទំនិញថ្មីៗនិងការបញ្ចុះតម្លៃដែលនឹងមកដល់។ ប្រព័ន្ធសន្សំពិន្ទុតាមទូរស័ព្ទដៃធ្វើឱ្យការគ្រប់គ្រងអត្ថប្រយោជន៍របស់អតិថិជនមានភាពងាយស្រួលនិងទំនើប។ សេវាកម្មដឹកជញ្ជូនដល់ផ្ទះពីផ្សារទំនើបជួយសម្រួលដល់អតិថិជនដែលមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើដំណើរ។ ផ្សារធម្មតាផ្តល់ឱ្យយើងនូវបរិយាកាសស្និទ្ធស្នាលតាមបែបប្រពៃណីដែលយើងអាចជជែកលេងជាមួយអ្នកលក់បាន។ ការតថ្លៃគឺជាសិល្បៈមួយនៅក្នុងផ្សារធម្មតាដែលធ្វើឱ្យអ្នកទិញមានអារម្មណ៍ថារំភើបនៅពេលទទួលបានតម្លៃថោក។ បន្លែបង្ការនៅផ្សារធម្មតាភាគច្រើនត្រូវបាននាំយកមកដោយផ្ទាល់ពីចម្ការរបស់កសិករក្នុងស្រុកយើងផ្ទាល់តែម្ដង។ រសជាតិនៃម្ហូបអាហារដែលចម្អិនពីគ្រឿងផ្សំស្រស់ៗចេញពីផ្សារធម្មតាមានលក្ខណៈប្លែកនិងឆ្ងាញ់តាមបែបធម្មជាតិ។ អ្នកលក់នៅផ្សារធម្មតាភាគច្រើនចងចាំមុខអតិថិជនប្រចាំរបស់ពួកគេនិងតែងតែថែមឱ្យបន្តិចបន្តួចជានិច្ចកាល។ ការដើរផ្សារនៅពេលព្រឹកព្រលឹមធ្វើឱ្យយើងទទួលបានខ្យល់អាកាសបរិសុទ្ធនិងឃើញសកម្មភាពរស់រវើកនៃមនុស្សម្នា។ ទំនិញនៅក្នុងផ្សារធម្មតាមិនសូវមានការវេចខ្ចប់ច្រើនដែលជាការរួមចំណែកមួយក្នុងការកាត់បន្ថយប្លាស្ទិក។ យើងអាចរកទិញនំចំណីខ្មែរគ្រប់ប្រភេទដែលមានរសជាតិដើមពិតៗនៅតាមតូបលក់នំក្នុងផ្សារធម្មតាបានយ៉ាងងាយ។ ការគាំទ្រអាជីវករនៅផ្សារធម្មតាគឺជាការជួយដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងសហគមន៍ដោយផ្ទាល់។ ទោះបីជាមិនមានម៉ាស៊ីនត្រជាក់តែខ្យល់អាកាសចេញចូលតាមចន្លោះតូបធ្វើឱ្យយើងមានអារម្មណ៍ថាដូចនៅផ្ទះ។ ការទិញអីវ៉ាន់តិចតួចដូចជាម្ទេសពីរឬបីគ្រាប់ក៏អ្នកលក់នៅផ្សារធម្មតាព្រមលក់ឱ្យយើងដែរដោយគ្មានបញ្ហា។ ទំនាក់ទំនងរវាងអ្នកលក់និងអ្នកទិញនៅផ្សារធម្មតាជារឿយៗប្រែក្លាយទៅជាការរាប់អានគ្នាដូចជាបងប្អូន។ គ្រឿងសមុទ្រដែលទើបតែដឹកមកពីខេត្តតំបន់សមុទ្រនៅពេលយប់មានភាពស្រស់ខ្លាំងនៅពេលដាក់លក់ពេលព្រឹក។ ការដើរក្នុងផ្សារធម្មតាធ្វើឱ្យយើងបានឃើញនូវផលិតផលតាមរដូវកាលដែលដុះតាមធម្មជាតិនៅក្នុងតំបន់របស់យើង។ ក្លិនឈ្ងុយនៃម្ហូបអាហារដែលគេកំពុងចម្អិនលក់ក្តៅៗនៅក្នុងផ្សារបង្កើតនូវភាពទាក់ទាញដែលពិបាកនឹងទប់ទល់។ យើងអាចសង្កេតឃើញនូវវប្បធម៌នៃការរស់នៅដ៏សម្បូរបែបរបស់ប្រជាជនខ្មែរតាមរយៈការលក់ដូរនៅតាមផ្សារ។ ការជ្រើសរើសទិញទំនិញនៅផ្សារទំនើបជួយឱ្យយើងចំណេញពេលវេលានិងទទួលបាននូវផាសុកភាពខ្ពស់ក្នុងការរស់នៅ។ បច្ចេកវិទ្យាទំនើបត្រូវបានបញ្ចូលទៅក្នុងសេវាកម្មទិញទំនិញដែលធ្វើឱ្យជីវិតកាន់តែមានភាពងាយស្រួលនិងស៊ីវិល័យ។ ការប្រៀបធៀបតម្លៃរវាងទំនិញពីរខុសគ្នាគឺងាយស្រួលបំផុតដោយគ្រាន់តែមើលស្លាកតម្លៃដែលបិទនៅជិតគ្នា។ កន្លែងសម្រាប់ក្មេងលេងក្នុងផ្សារទំនើបជួយឱ្យមាតាបិតាអាចដើរទិញអីវ៉ាន់បានដោយស្ងប់ចិត្តនិងមានក្តីសុខ។ ភាពសម្បូរបែបនៃទំនិញនាំចូលពីបរទេសធ្វើឱ្យយើងមានជម្រើសកាន់តែច្រើនសម្រាប់តម្រូវការប្រើប្រាស់ប្លែកៗ។ ការធានាលើគុណភាពផលិតផលនិងសេវាកម្មក្រោយពេលលក់ធ្វើឱ្យអតិថិជនមានភាពជឿជាក់លើផ្សារទំនើបខ្លាំង។ ស្តង់ដារនៃសុវត្ថិភាពចំណីអាហារត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងមុនពេលដាក់លក់នៅលើធ្នើរជូនអតិថិជន។ ការដើរទិញអីវ៉ាន់ជាមួយគ្រួសារនៅផ្សារទំនើបគឺជាការដើរកម្សាន្តមួយបែបដែលបង្កើតនូវអនុស្សាវរីយ៍ល្អៗ។ ការតុបតែងលម្អតាមរដូវកាលដូចជាបុណ្យចូលឆ្នាំខ្មែរឬបុណ្យអុំទូកធ្វើឱ្យផ្សារទំនើបកាន់តែមានសម្រស់។ យើងអាចរកទិញបាននូវផ្លែឈើប្លែកៗដែលមិនសូវមានលក់នៅតាមផ្សារធម្មតាបានយ៉ាងងាយស្រួលបំផុត។ សេវាកម្មវេចខ្ចប់ជាកាដូសម្រាប់ឱកាសពិសេសៗត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃនៅតាមផ្សារទំនើបមួយចំនួន។ ការប្រើប្រាស់រទេះរុញជួយសម្រាលបន្ទុកដល់ការកាន់អីវ៉ាន់ធ្ងន់ៗដែលធ្វើឱ្យការដើរទិញទំនិញមិនសូវហត់នឿយ។ សន្តិសុខដែលយាមនៅមាត់ទ្វារជួយត្រួតពិនិត្យនិងធានាថាមិនមានភាពមិនប្រក្រតីណាមួយកើតឡើងចំពោះយើង។ ការរៀបចំឱ្យមានធ្នើរលក់ទំនិញបញ្ចុះតម្លៃដាច់ដោយឡែកជួយឱ្យអតិថិជនងាយស្រួលក្នុងការស្វែងរករបស់ថោក។ យើងអាចទទួលបានការណែនាំពីបុគ្គលិកជំនាញអំពីរបៀបប្រើប្រាស់ផលិតផលថ្មីៗដែលយើងមិនធ្លាប់ស្គាល់។ ភាពស្ងប់ស្ងាត់និងគ្មានសំឡេងអ៊ូអរខ្លាំងពេកនៅក្នុងផ្សារទំនើបជួយឱ្យយើងមានសមាធិក្នុងការរើសទំនិញ។ ការទិញទំនិញដែលមានស្លាកយីហោច្បាស់លាស់ជួយឱ្យយើងជៀសផុតពីការប្រើប្រាស់ផលិតផលក្លែងក្លាយ។ ប្រព័ន្ធគ្រប់គ្រងស្តុកទំនិញបានល្អធ្វើឱ្យទំនិញដែលយើងត្រូវការតែងតែមានវត្តមាននៅលើធ្នើរជានិច្ចកាល។ មិនថាអ្នកជ្រើសរើសផ្សារទំនើបឬផ្សារធម្មតាឡើយអ្វីដែលសំខាន់បំផុតគឺភាពងាយស្រួលនិងតម្រូវការផ្ទាល់ខ្លួនរបស់អ្នក។ ទោះបីជាផ្សារទំនើបផ្ដល់នូវភាពស៊ីវិល័យនិងភាពងាយស្រួលយ៉ាងណាក៏ដោយ ក៏ផ្សារធម្មតានៅតែរក្សាបាននូវអត្តសញ្ញាណនិងភាពស្និទ្ធស្នាលដែលមិនអាចខ្វះបាននៅក្នុងសង្គមខ្មែរយើង។ ការជ្រើសរើសទីកន្លែងសម្រាប់ទិញទំនិញប្រចាំថ្ងៃគឺជាផ្នែកមួយដ៏សំខាន់នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ បន្លែបង្ការនៅតាមផ្សារធម្មតាភាគច្រើនត្រូវបាននាំយកមកដោយផ្ទាល់ពីចម្ការរបស់កសិករខ្មែរយើងតែម្ដង។ រសជាតិនៃសាច់ស្រស់ៗដែលមិនឆ្លងកាត់ការក្លាសេយូរថ្ងៃផ្ដល់នូវឱជារសឈ្ងុយឆ្ងាញ់ប្លែកមាត់សម្រាប់ការចម្អិន។ អ្នកលក់នៅតាមផ្សារធម្មតាតែងតែមានភាពរួសរាយរាក់ទាក់និងបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយទៅកាន់ភ្ញៀវ។ សកម្មភាពនៃការរើសត្រីសាច់ដោយផ្ទាល់ដៃធ្វើឱ្យយើងមានទំនុកចិត្តខ្ពស់លើគុណភាពនិងភាពស្រស់នៃទំនិញ។ ផ្លែឈើតាមរដូវកាលដែលដាំដុះក្នុងស្រុកមានរសជាតិផ្អែមឆ្ងាញ់និងមិនសូវសម្បូរដោយសារធាតុគីមីរក្សាទុក។ ការដើរផ្សារនៅពេលព្រឹកព្រលឹមអនុញ្ញាតឱ្យយើងទទួលបាននូវទំនិញដែលទើបតែដឹកមកដល់ថ្មីៗពីប្រភពដើម។ ភាពខុសប្លែកគ្នានៃទម្រង់លក់ដូរនៅផ្សារធម្មតាបង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៃវប្បធម៌រស់នៅរបស់ខ្មែរ។ សិល្បៈនៃការតថ្លៃគឺជាចំណុចពិសេសមួយដែលធ្វើឱ្យការទិញអីវ៉ាន់នៅផ្សារធម្មតាមានភាពសប្បាយរីករាយ។ អ្នកដែលពូកែចរចាអាចទិញទំនិញបានក្នុងតម្លៃសមរម្យបំផុតដែលជួយសន្សំសំចៃថវិកាគ្រួសារបានមួយកម្រិត។ ការសុំថែមបន្តិចបន្តួចដូចជាម្ទេសឬស្លឹកគ្រៃគឺជាទម្លាប់ទូទៅដែលបង្ហាញពីទឹកចិត្តសប្បុរសរបស់អ្នកលក់។ ទំនាក់ទំនងរវាងអ្នកលក់និងអ្នកទិញជារឿយៗប្រែក្លាយទៅជាការរាប់អានគ្នាដូចជាបងប្អូនបង្កើតក្នុងផ្ទះ។ តម្លៃទំនិញនៅផ្សារធម្មតាមានភាពបត់បែនខ្លាំងទៅតាមចំនួនដែលយើងទិញនិងភាពស្និទ្ធស្នាលជាមួយអាជីវករ។ ការជជែកលេងកម្សាន្តជាមួយអ្នកលក់ក្នុងអំឡុងពេលតថ្លៃជួយកាត់បន្ថយភាពតានតឹងពីការងារប្រចាំថ្ងៃបាន។ យើងមានអារម្មណ៍ថាទទួលបានចំណេញច្រើននៅពេលដែលយើងអាចទិញបានទំនិញល្អក្នុងតម្លៃដែលទាបជាងទីផ្សារ។ អាជីវករតែងតែផ្ដល់ដំបូន្មានល្អៗអំពីរបៀបជ្រើសរើសបន្លែណាដែលខ្ចីឬសាច់ណាដែលឆ្ងាញ់សម្រាប់ស្លតាមមុខម្ហូប។ អតិថិជនអាចទិញគ្រឿងទេសក្នុងបរិមាណតិចតួចបំផុតតាមតម្រូវការចាំបាច់សម្រាប់ចម្អិនតែមួយពេលប៉ុណ្ណោះ។ ការលក់ដូរដែលមិនបង្ខំឱ្យទិញជាកញ្ចប់ធំៗជួយឱ្យអ្នកដែលមានថវិកាតិចតួចអាចគ្រប់គ្រងការចំណាយបានល្អ។ យើងអាចរកទិញស្លឹកគ្រៃតែពីរគល់ឬម្ទេសត្រឹមតែប្រាំគ្រាប់បានយ៉ាងងាយស្រួលដោយមិនចាំបាច់ទិញច្រើន។ ភាពងាយស្រួលក្នុងការជ្រើសរើសទំហំនិងបរិមាណទំនិញតាមចិត្តចង់គឺជាចំណុចខ្លាំងមួយរបស់ផ្សារធម្មតា។ ការទិញក្នុងបរិមាណល្មមប្រើប្រាស់ជួយកាត់បន្ថយការខ្ជះខ្ជាយអាហារដែលទុកចោលរហូតដល់ខូចគុណភាព។ អ្នកលក់តែងតែយោគយល់និងព្រមលក់ទំនិញឱ្យយើងទោះបីជាយើងមានប្រាក់រាយតិចតួចនៅក្នុងហោប៉ៅក៏ដោយ។ ជម្រើសនៃការទិញអីវ៉ាន់តាមលទ្ធភាពជាក់ស្ដែងជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិងសិស្សនិស្សិត។ រាល់ការចំណាយប្រាក់នៅផ្សារធម្មតាគឺជាការចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់ជីវភាពអាជីវករតូចតាច។ ប្រាក់ដែលវិលជុំនៅក្នុងសហគមន៍ជួយឱ្យសេដ្ឋកិច្ចមូលដ្ឋានមានភាពរឹងមាំនិងមានការរីកចម្រើនជាលំដាប់។ ការគាំទ្រផលិតផលរបស់កសិករក្នុងស្រុកជួយបង្កើតការងារនិងចំណូលដល់ប្រជាពលរដ្ឋនៅតាមជនបទដាច់ស្រយាល។ យើងមានអារម្មណ៍មោទនភាពនៅពេលបានប្រើប្រាស់ទំនិញដែលផលិតដោយស្នាដៃកូនខ្មែរពិតៗនៅក្នុងទឹកដីខ្លួន។ ការជួយទិញទំនិញពីស្ត្រីមេផ្ទះដែលយកបន្លែពីផ្ទះមកលក់ជួយឱ្យពួកគាត់មានលទ្ធភាពចិញ្ចឹមកូនៗឱ្យរៀនសូត្រ។ ផ្សារធម្មតាគឺជាកន្លែងដែលសរុបនូវផលិតផលកសិកម្មចម្រុះដែលឆ្លុះបញ្ចាំងពីសក្ដានុពលនៃវិស័យកសិកម្ម។ ការកាត់បន្ថយការនាំចូលទំនិញពីបរទេសតាមរយៈការទិញនៅផ្សារធម្មតាជួយរក្សាតុល្យភាពពាណិជ្ជកម្មជាតិ។ ភាពស្និទ្ធស្នាលរវាងម៉ូយនិងអ្នកលក់បង្កើតនូវទំនុកចិត្តខ្ពស់ក្នុងការទទួលបានរបស់ដែលល្អបំផុតជានិច្ច។ នៅពេលដែលយើងក្លាយជាអតិថិជនប្រចាំអ្នកលក់តែងតែទុកទំនិញដែលស្រស់និងស្អាតជាងគេសម្រាប់យើងមុនគេ។ ការអនុញ្ញាតឱ្យជំពាក់ប្រាក់សិនក្នុងគ្រាអាសន្នបង្ហាញពីសីលធម៌និងការយោគយល់គ្នាយ៉ាងជ្រាលជ្រៅក្នុងសង្គម។ យើងអាចផ្ញើអីវ៉ាន់ទុកនៅតូបអ្នកលក់សិនក្នុងពេលដែលយើងទៅរកទិញទំនិញផ្សេងទៀតដែលមិនទាន់គ្រប់គ្រាន់។ ការសួរសុខទុក្ខគ្នានៅពេលជួបមុខគ្នាបង្កើតបានជាបរិយាកាសកក់ក្ដៅដូចជាសមាជិកនៅក្នុងគ្រួសារតែមួយ។ ព័ត៌មានផ្សេងៗនៅក្នុងសហគមន៍ជារឿយៗត្រូវបានចែកចាយនិងដឹងឮតាមរយៈការជួបគ្នានៅឯផ្សារធម្មតានេះឯង។ អ្នកលក់ជួយរំលឹកយើងអំពីទំនិញដែលយើងធ្លាប់ទិញជារៀងរាល់ថ្ងៃដែលជួយឱ្យយើងមិនភ្លេចទិញរបស់ចាំបាច់។ ការជឿជាក់លើគ្នាទៅវិញទៅមកគឺជាគ្រឹះដ៏សំខាន់ដែលធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មតាមបែបបុរាណនៅតែរឹងមាំ។ សំឡេងអ៊ូអរនៃការលក់ដូរនិងការជជែកគ្នាបង្កើតបានជាតន្ត្រីនៃជីវិតដែលមិនអាចរកបាននៅក្នុងផ្សារទំនើបឡើយ។ ក្លិនឈ្ងុយនៃគ្រឿងទេសនិងផ្អកប្រហុកដែលដាក់លក់តាមតូបនីមួយៗដាស់អារម្មណ៍ឱ្យនឹកឃើញដល់ម្ហូបម្ដាយស្ល។ ការរៀបចំតូបលក់ដូរតាមបែបសាមញ្ញៗបង្ហាញពីភាពដាក់ខ្លួននិងការតស៊ូព្យាយាមរបស់បងប្អូនអាជីវករខ្មែរ។ យើងអាចរកទិញនំខ្មែរដែលធ្វើថ្មីៗក្ដៅៗចេញពីចង្ក្រានដែលផ្ដល់នូវរសជាតិដើមពិតៗគ្មានការកែច្នៃច្រើន។ ផ្សារធម្មតាផ្តល់នូវសេរីភាពពេញលេញក្នុងការដើរមើលនិងប៉ះទំនិញដើម្បីពិនិត្យគុណភាពមុនពេលសម្រេចចិត្ត។ ទោះបីជាមានភាពរញ៉េរញ៉ៃបន្តិចបន្តួចតែវាគឺជាភាពទាក់ទាញនៃជីវភាពរស់នៅតាមបែបធម្មជាតិពិតៗរបស់មនុស្ស។ ការប្រើប្រាស់ស្លឹកចេកដើម្បីវេចខ្ចប់ទំនិញមួយចំនួននៅផ្សារធម្មតាគឺជាការចូលរួមថែរក្សាបរិស្ថានដ៏ល្អ។ យើងអាចរកទិញបាននូវវត្ថុធាតុដើមសម្រាប់ធ្វើបុណ្យទានផ្សេងៗតាមបែបប្រពៃណីដែលផ្សារទំនើបមិនសូវមានលក់។ គ្រឿងសមុទ្រដែលទើបតែដឹកមកពីខេត្តតំបន់សមុទ្រនៅពេលយប់មានភាពស្រស់ខ្លាំងនៅពេលដាក់លក់ពេលព្រឹកព្រលឹម។ ការហូបអាហារសម្រន់នៅតាមតូបក្នុងផ្សារគឺជាបទពិសោធន៍ដ៏រីករាយមួយដែលបង្កើតនូវភាពស្និទ្ធស្នាលជាមួយអ្នកដទៃ។ អាជីវករនៅផ្សារធម្មតាជារឿយៗជាអ្នកចេះដឹងអំពីរបៀបធ្វើម្ហូបខ្មែរបុរាណដែលពួកគាត់តែងតែចែករំលែកប្រាប់យើង។ ការចំណាយពេលដើរផ្សារធម្មតាជួយឱ្យយើងបានហាត់ប្រាណនិងទទួលបានពន្លឺថ្ងៃនៅពេលព្រឹកដែលល្អសម្រាប់សុខភាព។ យើងអាចសង្កេតឃើញនូវការវិវត្តនៃតម្លៃទំនិញនៅលើទីផ្សារជាក់ស្ដែងតាមរយៈការសាកសួរអ្នកលក់ផ្ទាល់មាត់។ ភាពចម្រុះនៃមុខម្ហូបនិងបង្អែមខ្មែរដែលមានលក់ក្នុងផ្សារបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ម្ហូបអាហារជាតិ។ ការទិញទំនិញពីអាជីវករវ័យចំណាស់គឺជាការផ្ដល់កម្លាំងចិត្តដល់ពួកគាត់ឱ្យបន្តការតស៊ូក្នុងជីវិតដោយក្ដីសង្ឃឹម។ ទំនិញខ្លះមានលក្ខណៈពិសេសដែលផលិតដោយដៃក្នុងចំនួនតិចតួចដែលយើងមិនអាចរកទិញបាននៅកន្លែងណាផ្សេង។ ការយោគយល់គ្នារវាងអ្នកលក់និងអ្នកទិញគឺជាតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងសង្គមដែលប្រកាន់ភ្ជាប់នូវសីលធម៌។ ផ្សារធម្មតានៅតែជាបេះដូងនៃសហគមន៍ដែលតភ្ជាប់មនុស្សគ្រប់ស្រទាប់វណ្ណៈឱ្យមកជួបជុំគ្នានិងធ្វើការដោះដូរ។ មិនថាផ្សារទំនើបមានភាពស៊ីវិល័យយ៉ាងណាក៏ផ្សារធម្មតានៅតែមានតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងសង្គមខ្មែរ។ ជម្រើសរវាងផ្សារទាំងពីរប្រភេទនេះគឺអាស្រ័យលើពេលវេលានិងភាពចាំបាច់នៃស្ថានភាពរស់នៅរបស់បុគ្គលម្នាក់ៗ។ យើងគួរតែមានការតុល្យភាពក្នុងការទិញទំនិញពីកន្លែងទាំងពីរដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញសម្រាប់ជីវិត។ ការយល់ដឹងពីគុណសម្បត្តិនៃផ្សារនីមួយៗជួយឱ្យយើងក្លាយជាអ្នកប្រើប្រាស់ដ៏ឆ្លាតវៃម្នាក់នៅក្នុងសម័យកាលនេះ។ ភាពទំនើបនិងប្រពៃណីអាចដើរទន្ទឹមគ្នាបានយ៉ាងល្អប្រសិនបើយើងចេះជ្រើសរើសប្រើប្រាស់ឱ្យសមស្របតាមកាលៈទេសៈ។ ការគាំទ្រទាំងផ្សារទំនើបនិងផ្សារធម្មតាជួយឱ្យសេដ្ឋកិច្ចជាតិមានលំនឹងនិងមានការរីកចម្រើនគ្រប់វិស័យទាំងអស់។ គុណភាពនៃជីវិតចាប់ផ្ដើមចេញពីការជ្រើសរើសអាហារដែលល្អនិងការចំណាយដែលមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់យើង។ ការយល់ចិត្តនិងការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមករវាងអ្នកលក់និងអ្នកទិញគឺជាអ្វីដែលធ្វើឱ្យសង្គមមានភាពស្រស់បំព្រង។ យើងគួរតែមានមោទនភាពចំពោះភាពសម្បូរបែបនៃទីផ្សារក្នុងប្រទេសកម្ពុជាដែលផ្ដល់ភាពងាយស្រួលដល់ប្រជាជនគ្រប់រូប។ សេវាកម្មដ៏ល្អនិងទំនិញដែលមានគុណភាពខ្ពស់គឺជាអ្វីដែលអតិថិជនតែងតែប្រាថ្នាចង់បានពីកន្លែងលក់ដូរគ្រប់ប្រភេទ។ ការធ្វើឱ្យប្រសើរឡើងនូវអនាម័យនៅតាមផ្សារធម្មតានឹងជួយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើនឡើង។ បច្ចេកវិទ្យាឌីជីថលក៏ចាប់ផ្ដើមមានវត្តមាននៅតាមផ្សារធម្មតាដែលជួយឱ្យការទូទាត់ប្រាក់មានភាពទំនើបជាងមុន។ ការអប់រំអំពីសុវត្ថិភាពចំណីអាហារដល់អាជីវករគឺជាជំហានដ៏សំខាន់ក្នុងការការពារសុខភាពសាធារណៈរបស់ប្រជាជន។ យើងអាចមើលឃើញពីសក្ដានុពលនៃសហគ្រិនភាពរបស់អាជីវករខ្មែរតាមរយៈការច្នៃប្រឌិតក្នុងការលក់ដូរប្រចាំថ្ងៃ។ ការថែរក្សាបរិស្ថានជុំវិញទីផ្សារគឺជាកាតព្វកិច្ចរបស់មនុស្សគ្រប់គ្នាដើម្បីបង្កើតនូវសោភ័ណភាពទីក្រុងឱ្យស្អាត។ ផ្សារទំនើបនិងផ្សារធម្មតាសុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួនដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកយ៉ាងល្អឥតខ្ចោះ។ ការអភិវឌ្ឍទីផ្សារឱ្យកាន់តែមានភាពរីកចម្រើនគឺជាគោលដៅរួមដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។ ក្តីសង្ឃឹមនៃការលក់ដូរដាច់ជារៀងរាល់ថ្ងៃគឺជាកម្លាំងចលករដែលធ្វើឱ្យផ្សារនីមួយៗមានភាពអ៊ូអរមិនចេះចប់មិនចេះហើយ។ ការទិញទំនិញដោយមានការពិចារណាគ្រប់ជ្រុងជ្រោយនឹងនាំមកនូវសុភមង្គលនិងភាពសុខដុមរមនានៅក្នុងគ្រួសារ។